ដើម្បីទទួលបានឱកាសសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាល្បីៗក្នុងប្រទេសកម្ពុជា បេក្ខជនជាច្រើនចាំបាច់ត្រូវឆ្លងកាត់ការប្រឡងប្រជែងចូល។ យើងត្រូវដឹងព័ត៌មានលម្អិតអំពីសាលាធំៗទាំងបីដែលទាមទារការប្រឡងចូលឱ្យបានច្បាស់លាស់។ វិទ្យាស្ថានភាសាបរទេស (IFL) ជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានដ៏ល្បីល្បាញសម្រាប់ការសិក្សាភាសា។ ការប្រឡងចូល IFL គឺផ្ដោតសំខាន់លើជំនាញភាសាអង់គ្លេស រួមមាន វេយ្យាករណ៍ ការតែងសេចក្ដី ការស្ដាប់ និងការអាន។ ជាធម្មតា ការប្រឡងនេះធ្វើឡើងត្រឹម មួយថ្ងៃ នៅ បរិវេណ IFL ផ្ទាល់។ បេក្ខជនអាច ទិញពាក្យប្រឡងនៅការិយាល័យរដ្ឋបាល របស់វិទ្យាស្ថាននៅអំឡុងពេលដែលបានកំណត់។ ចំពោះការត្រៀមប្រឡង និស្សិតភាគច្រើនតែងតែចូលរៀនវគ្គបំប៉នភាសា ឬសិក្សាដោយខ្លួនឯងតាមរយៈសៀវភៅ និងប្រភពអនឡាញ ក៏ដូចជាការស្វែងយល់ពីទម្រង់សំណួរចាស់ៗ។ រីឯ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC គឺជាសាកលវិទ្យាល័យឈានមុខគេផ្នែកបច្ចេកទេស និងវិស្វកម្ម។ ការប្រឡងចូល ITC គឺទាមទារចំណេះដឹងស៊ីជម្រៅលើមុខវិជ្ជាវិទ្យាសាស្ត្រ រួមមាន គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។ ការប្រឡងធ្វើឡើងត្រឹម មួយថ្ងៃ នៅ បរិវេណ ITC ផ្ទាល់ ។ ដើម្បីត្រៀមប្រឡងចូល ITC បេក្ខជនគួរតែពង្រឹងមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រកម្រិតវិទ្យាល័យ ព្រមទាំងអនុវត្តលំហាត់ និងសំណួរគំរូជាប្រចាំ។ ចំណែកឯ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល UHS គឺជាគ្រឹះស្ថានតែមួយគត់ដែលបណ្ដុះបណ្ដាលផ្នែកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយការប្រឡងចូលគឺមានការប្រកួតប្រជែងខ្ពស់បំផុត។ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល UHS មានមុខវិជ្ជាសំខាន់ៗដែលត្រូវប្រឡងចូលរួមមាន ជីវវិទ្យា គីមីវិទ្យា រូបវិទ្យា និងភាសាខ្មែរ។ ការប្រឡងក៏ធ្វើឡើងត្រឹម មួយថ្ងៃ ដូចគ្នាដែរ នៅ បរិវេណ UHS ផ្ទាល់ ។ បេក្ខជនអាច ទិញពាក្យប្រឡងនៅការិយាល័យរដ្ឋបាល នៃសាកលវិទ្យាល័យនៅអំឡុងពេលដែលបានប្រកាស។ ការត្រៀមខ្លួនសម្រាប់ប្រទ្បងចូល UHS គឺទាមទារការសិក្សាប្រកបដោយវិន័យ និងច្បាស់លាស់លើមុខវិជ្ជាវិទ្យាសាស្ត្រនីមួយៗ។ បេក្ខជនត្រូវសិក្សាមុខវិជ្ជាជីវវិទ្យា គីមីវិទ្យា និងរូបវិទ្យា កម្រិតវិទ្យាល័យឲ្យបានស៊ីជម្រៅបំផុត។ រៀនអនុវត្តន៍ធ្វើវិញ្ញាសារទាក់ទងនឹងលំហាត់ឫសំណួរចាស់ៗពីមុនជាប្រចាំ ដើម្បីមានភាពងាយស្រួលក្នុងការប្រឡងចូល UHS។ អានសៀវភៅ ឬឯកសារពាក់ព័ន្ធនឹងវិទ្យាសាស្ត្រសុខាភិបាលបន្ថែម។ ប្រសិនបើមានការចូលរៀនវគ្គបំប៉នគ្រប់គ្រាន់កាន់តែឆាប់ជាប់ ជាពិសេសសម្រាប់ការត្រៀមប្រឡងចូលសាលាពេទ្យ។ ព័ត៌មានខាងលើនេះគឺជាទម្រង់ទូទៅនៃការប្រឡងចូល។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌ កាលបរិច្ឆេទ និងព័ត៌មានលម្អិតផ្សេងៗអាចមានការផ្លាស់ប្ដូរជារៀងរាល់ឆ្នាំ អាស្រ័យលើការប្រកាសផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬសាលានីមួយៗ។ ដូច្នេះហើយ ទាមទារឲ្យបេក្ខជនទាំងអស់ពិនិត្យ និងតាមដានព័ត៌មានផ្លូវការឲ្យបានជាប់លាប់ ជៀសវាងការខកខាន។